ការស្វែងរកផ្ទះជួលដែលមានទីតាំងសមស្របនិងផ្តល់ភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃគឺជាកត្តាចម្បងបំផុតសម្រាប់មនុស្សគ្រប់រូប។ ការជ្រើសរើសទីកន្លែងស្នាក់នៅដែលស្ថិតនៅក្បែរ កន្លែងការងារជួយឱ្យយើងចំណេញពេលវេលាយ៉ាងច្រើនក្នុងការធ្វើដំណើរ។ នៅពេលដែលផ្ទះជួលរបស់លោកអ្នកនៅជិតសាលារៀនវានឹងជួយកាត់បន្ថយភាពហត់នឿយទាំងឡាយរបស់បុត្រធីតាបានយ៉ាងច្រើន។ ការរស់នៅជិតកន្លែងធ្វើការជួយឱ្យយើងមិនចាំបាច់ក្រោកពីគេងទាំងប្រញាប់ប្រញាល់ពេកនោះទេនៅរៀងរាល់ព្រឹក។ ផ្លូវធ្វើដំណើរដ៏ងាយស្រួលទៅកាន់សាលារៀនជួយជៀសវាងបាននូវបញ្ហាការកកស្ទះចរាចរណ៍ដែលតែងតែកើតមានឡើង។ ការកាត់បន្ថយពេលវេលានៅលើដងផ្លូវមានន័យថាយើងមានពេលសម្រាកនិងមើលថែសុខភាពខ្លួនឯងបានកាន់តែច្រើនជាងមុន។ សិស្សានុសិស្សនិងបុគ្គលិកក្រុមហ៊ុនតែងតែប្រាថ្នាចង់បានផ្ទះជួលណាដែលមានទីតាំងភូមិសាស្ត្រជិតនឹងកន្លែងចម្បងរបស់ពួកគេ។ ការរស់នៅឆ្ងាយពីសាលារៀនពេកអាចធ្វើឱ្យសិស្សមានអារម្មណ៍ហត់នឿយខ្លាំងនិងប៉ះពាល់ដល់ការសិក្សារបស់ពួកគេថែមទៀត។ ទីតាំងផ្ទះជួលដែលល្អត្រូវតែមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការបើកបរនិងមិនសូវមានភាពស្មុគស្មាញច្រើននោះទេ។ យើងអាចសន្សំថវិកាលើការចាក់សាំងបានយ៉ាងច្រើនប្រសិនបើផ្ទះជួលនិងកន្លែងធ្វើការមិនមានចម្ងាយឆ្ងាយពីគ្នាពេក។ ភាពងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃជួយបង្កើនប្រសិទ្ធភាពការងារនិងធ្វើឱ្យស្មារតីរបស់យើងស្រស់ថ្លាជានិច្ច។ ការជ្រើសរើសផ្ទះជួលត្រូវគិតគូរពីសុវត្ថិភាពដងផ្លូវពីផ្ទះទៅសាលារៀនដើម្បីភាពកក់ក្តៅចិត្តរបស់អាណាព្យាបាល។ បុគ្គលិកជាច្រើនចូលចិត្តជួលបន្ទប់ស្នាក់នៅរួមគ្នាដែលនៅជិតក្រុមហ៊ុនដើម្បីងាយស្រួលដើរទៅធ្វើការដោយថ្មើរជើង។ ការរស់នៅក្នុងទីក្រុងភ្នំពេញតម្រូវឱ្យយើងពិនិត្យមើលផ្លូវធ្វើដំណើរទៅមកឱ្យបានច្បាស់លាស់ដើម្បីជៀសវាងការយឺតយ៉ាវ។ ផ្ទះជួលដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍តែងតែមានផ្លូវតភ្ជាប់ទៅកាន់គ្រឹះស្ថានសិក្សានិងអគារពាណិជ្ជកម្មធំៗយ៉ាងងាយស្រួល។ ការចំណាយពេលតិចក្នុងការធ្វើដំណើរជួយឱ្យសមាជិកគ្រួសារមានពេលវេលាជួបជុំគ្នាពិសារអាហារជុំគ្នាកាន់តែរីករាយ។ សិស្សនិស្សិតដែលមកពីបណ្តាខេត្តតែងស្វែងរកបន្ទប់ជួលណាដែលអាចដើរទៅសាកលវិទ្យាល័យបានដោយមិនបាច់ជិះម៉ូតូ។ ការជៀសផុតពីការកកស្ទះចរាចរណ៍នៅម៉ោងមមាញឹកគឺជាក្តីប្រាថ្នាដ៏ធំបំផុតរបស់លោកអ្នកដែលធ្វើការក្នុងទីក្រុង។ ផ្ទះជួលដែលនៅជិតកន្លែងធ្វើការជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ដែលបង្កឡើងដោយសារការបើកបរយូរពេក។ ការរៀបចំផែនការជ្រើសរើសទីតាំងរស់នៅឱ្យបានត្រឹមត្រូវជួយសម្រាលបន្ទុកនៃការធ្វើដំណើរប្រចាំថ្ងៃបានយ៉ាងច្រើន។ ការរស់នៅជិតគ្រឹះស្ថានសិក្សាធ្វើឱ្យអាណាព្យាបាលងាយស្រួលក្នុងការទៅទទួលនិងជូនកូនៗទៅរៀនបានទាន់ពេលវេលា។ ការជ្រើសរើសផ្ទះស្នាក់នៅជិតកន្លែងបំពេញការងារគឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីសន្សំសំចៃថវិកានិងពេលវេលា។ ដងផ្លូវធ្វើដំណើរដែលស្រឡះល្អនិងគ្មានឧបសគ្គជួយឱ្យការទៅធ្វើការប្រចាំថ្ងៃក្លាយជាការធ្វើដំណើរដ៏មានក្តីសុខ។ និស្សិតភាគច្រើនចូលចិត្តស្នាក់នៅក្បែរសាលារៀនដើម្បីងាយស្រួលចូលបណ្ណាល័យស្រាវជ្រាវឯកសារនៅពេលល្ងាច។ ទីតាំងផ្ទះជួលដែលមិនអំណោយផលដល់ការធ្វើដំណើរទៅធ្វើការអាចធ្វើឱ្យយើងបាត់បង់ឱកាសល្អៗជាច្រើនក្នុងជីវិត។ ការរស់នៅក្នុងបរិស្ថានដែលនៅជិតសាលារៀននិងកន្លែងធ្វើការជួយជម្រុញឱ្យជីវិតរស់នៅមានភាពរលូននិងជោគជ័យ។ ការមានជម្រើសមធ្យោបាយធ្វើដំណើរចម្រុះនៅក្បែរផ្ទះជួលគឺជាចំណុចខ្លាំងមួយដែលមិនអាចមើលរំលងបានឡើយ។ ឡានក្រុងសាធារណៈគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់សន្សំសំចៃការចំណាយលើការធ្វើដំណើរប្រចាំខែ។ ការរស់នៅជិតចំណតឡានក្រុងជួយឱ្យយើងអាចធ្វើដំណើរទៅកាន់តំបន់ផ្សេងៗក្នុងទីក្រុងបានយ៉ាងងាយស្រួលនិងសុវត្ថិភាព។ សេវាកម្មកក់កង់បីនិងឡានតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបកំពុងតែមានភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ យើងអាចហៅមធ្យោបាយធ្វើដំណើរបានយ៉ាងលឿនទាន់ចិត្តតាមរយៈទូរស័ព្ទដៃប្រសិនបើផ្ទះជួលស្ថិតក្នុងតំបន់អ៊ូអរ។ ការមានផ្លូវដើរសម្រាប់អ្នកថ្មើរជើងដ៏មានសុវត្ថិភាពនៅក្បែរផ្ទះជួយសម្រួលដល់ការដើរទៅកាន់ចំណតរថយន្តផ្សេងៗ។ មធ្យោបាយធ្វើដំណើរហៅតាមកម្មវិធីទូរស័ព្ទជួយឱ្យយើងមិនបារម្ភរឿងគ្មានកន្លែងចតយានយន្តផ្ទាល់ខ្លួនឡើយ។ ការជ្រើសរើសផ្ទះជួលដែលមានប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លងកាត់ជួយសម្រួលដល់ការធ្វើដំណើររបស់សមាជិកគ្រួសារ។ អ្នកដែលមិនចេះបើកបរយានយន្តផ្ទាល់ខ្លួនពិតជាត្រូវការផ្ទះជួលណាដែលមានសេវាកម្មដឹកជញ្ជូននៅក្បែរនោះបំផុត។ ភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរនៅជុំវិញផ្ទះជួលផ្តល់ភាពបត់បែនយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរទីកន្លែង។ ការដើរនៅលើចិញ្ចើមផ្លូវដែលមានសណ្តាប់ធ្នាប់ល្អជួយឱ្យអ្នកស្នាក់នៅមានអារម្មណ៍ស្រស់ស្រាយនិងមានសុវត្ថិភាព។ សេវាកម្មដឹកជញ្ជូនសាធារណៈដែលមានតម្លៃសមរម្យជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនកម្មករនិងសិស្សានុសិស្ស។ ការរស់នៅក្នុងតំបន់ដែលមានកង់បីឥណ្ឌានិងតាក់ស៊ីចល័តច្រើនជួយឱ្យយើងអាចចេញដំណើរបានគ្រប់ពេលវេលាទាំងអស់។ ការអភិវឌ្ឍប្រព័ន្ធឡានក្រុងក្នុងក្រុងជួយឱ្យអ្នកជួលផ្ទះនៅជាយក្រុងអាចធ្វើដំណើរចូលកណ្តាលក្រុងបានយ៉ាងងាយ។ ការជ្រើសរើសបន្ទប់ជួលដែលនៅជិតផ្លូវឡានក្រុងរត់កាត់ជួយឱ្យការធ្វើដំណើរទៅណាមកណាមានភាពច្បាស់លាស់ល្អ។ ការមានជម្រើសធ្វើដំណើរច្រើនយ៉ាងជួយឱ្យយើងមានភាពងាយស្រួលនៅពេលដែលយានយន្តផ្ទាល់ខ្លួនមានបញ្ហាខូចខាត។ ផ្លូវដើរដែលមានដើមឈើត្រជាក់ត្រជុំនៅជិតផ្ទះជួលជួយជម្រុញឱ្យប្រជាពលរដ្ឋចូលចិត្តដើរទៅចំណតឡានក្រុង។ ការប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមកម្មវិធីជួយសន្សំពេលវេលាក្នុងការស្វែងរកម៉ូតូឌុបឬកង់បីនៅតាមចិញ្ចើមផ្លូវ។ សន្តិសុខនិងសុវត្ថិភាពនៅលើដងផ្លូវក្បែរផ្ទះជួលគឺជាអ្វីដែលអ្នកធ្វើដំណើរថ្មើរជើងគ្រប់រូបតែងតែប្រាថ្នាចង់បាន។ ការរស់នៅក្នុងទីតាំងដែលមានប្រព័ន្ធដឹកជញ្ជូនទំនើបជួយលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែមានភាពស៊ីវិល័យ។ ការតភ្ជាប់ផ្លូវថ្នល់ពីផ្ទះជួលទៅកាន់ចំណតយានយន្តសាធារណៈធំៗគឺជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់ក្នុងការរើសផ្ទះ។ អ្នកជួលផ្ទះភាគច្រើនចូលចិត្តតំបន់ដែលមានភាពងាយស្រួលក្នុងការហៅឡានដឹកជញ្ជូនទំនិញនានានៅពេលផ្លាស់ប្តូរទីលំនៅ។ ការប្រើប្រាស់ឡានក្រុងសាធារណៈជួយកាត់បន្ថយការភាយផ្សែងពុលទៅក្នុងបរិយាកាសនិងជួយដល់បរិស្ថានក្នុងសហគមន៍។ ការមានមធ្យោបាយធ្វើដំណើរងាយស្រួលនៅជិតខ្លួនជួយឱ្យការណាត់ជួបជាមួយអតិថិជនមិនមានការរំខានឬយឺតយ៉ាវ។ ជម្រើសមធ្យោបាយដឹកជញ្ជូនដ៏សម្បូរបែបជួយធ្វើឱ្យតំបន់ជុំវិញផ្ទះជួលរបស់អ្នកក្លាយជាទីតាំងដែលមានសក្តានុពល។ ការរស់នៅប្រចាំថ្ងៃមិនអាចកាត់ផ្តាច់បានឡើយពីការទិញម្ហូបអាហារនិងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងគ្រួសារ។ ផ្ទះជួលដែលមានទីតាំងល្អគួរតែចំណាយពេលត្រឹមតែប្រាំទៅដប់នាទីប៉ុណ្ណោះក្នុងការធ្វើដំណើរទៅកាន់ផ្សារជិតបំផុត។ ការស្នាក់នៅជិតផ្សារក្នុងស្រុកជួយឱ្យយើងអាចទិញបាននូវបន្លែត្រីសាច់ដែលស្រស់ៗជារៀងរាល់ព្រឹកព្រលឹម។ ការមានផ្សារទំនើបឬផ្សារម៉ាតនៅក្បែរផ្ទះជួលផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញប្រើប្រាស់គ្រប់ពេលវេលាទាំងអស់។ យើងមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីទិញគ្រឿងទេសនោះទេប្រសិនបើផ្ទះជួលស្ថិតក្នុងតំបន់ពាណិជ្ជកម្ម។ ការរស់នៅជិតកន្លែងលក់ដូរជួយសន្សំសំចៃពេលវេលារបស់មេផ្ទះក្នុងការរៀបចំអាហារសម្រាប់សមាជិកគ្រួសារ។ ផ្ទះជួលដែលនៅក្បែរផ្សារទំនើបជួយឱ្យយើងអាចដើរទិញអីវ៉ាន់បណ្តើរនិងលំហែអារម្មណ៍បណ្តើរយ៉ាងមានក្តីសុខ។ ការមានហាងទំនិញរាយជាច្រើននៅជុំវិញបន្ទប់ជួលជួយឱ្យការរស់នៅមានភាពងាយស្រួលនិងមិនខ្វះខាតឡើយ។ លោកអ្នកអាចដើរទៅទិញអាហារសម្រន់ឬភេសជ្ជៈបានយ៉ាងលឿននៅពេលយប់ប្រសិនបើមានម៉ាតបើកម្ភៃបួនម៉ោង។ ការជ្រើសរើសទីតាំងស្នាក់នៅដែលនៅជិតផ្សារជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូនទំនិញធំៗមកផ្ទះ។ ផ្សារប្រពៃណីខ្មែរដែលនៅជិតផ្ទះជួលគឺជាប្រភពអាហារដ៏សម្បូរបែបនិងមានតម្លៃសមរម្យសម្រាប់អ្នករស់នៅ។ ភាពងាយស្រួលក្នុងការស្វែងរកអាហារបរិភោគនៅជិតផ្ទះជួលជួយសម្រាលការហត់នឿយបន្ទាប់ពីចេញពីធ្វើការ។ ការរស់នៅក្នុងតំបន់ដែលមានផ្សារខ្នាតតូចនិងខ្នាតធំជួយឱ្យយើងមានជម្រើសច្រើនក្នុងការប្រៀបធៀបតម្លៃទំនិញ។ ទីតាំងផ្ទះជួលដែលនៅដាច់ស្រយាលពីផ្សារអាចបង្កការលំបាកយ៉ាងខ្លាំងនៅពេលដែលយើងត្រូវការអីវ៉ាន់បន្ទាន់។ ការស្នាក់នៅជិតតំបន់ពាណិជ្ជកម្មជួយឱ្យការរស់នៅប្រចាំថ្ងៃមានភាពរស់រវើកនិងពោរពេញដោយភាពងាយស្រួល។ ការដើរទៅទិញផ្លែឈើស្រស់ៗនៅផ្សារក្បែរផ្ទះជារៀងរាល់ថ្ងៃជួយលើកកម្ពស់សុខភាពរាងកាយឱ្យកាន់តែល្អប្រសើរ។ ផ្ទះជួលដែលមានសេវាកម្មដឹកជញ្ជូនអាហារដល់ទីកន្លែងបានលឿនគឺជាការពេញចិត្តខ្លាំងសម្រាប់យុវវ័យសម័យនេះ។ ការមានហាងលក់ទំនិញគ្រប់ប្រភេទនៅជិតបន្ទប់ជួលជួយឱ្យយើងមិនបារម្ភរឿងដាច់ស្បៀងនៅរដូវវស្សាឡើយ។ ការជ្រើសរើសផ្ទះជួលនៅក្នុងគម្រោងបុរីដែលមានផ្សារស្រាប់ផ្តល់នូវផាសុកភាពខ្ពស់សម្រាប់ការរស់នៅ។ ការរស់នៅជិតផ្សារជួយឱ្យយើងអាចគ្រប់គ្រងការចំណាយលើម្ហូបអាហារបានល្អជាងការទិញទុកចោលច្រើនថ្ងៃ។ តំបន់ជុំវិញផ្ទះជួលដែលមានហាងបោកអ៊ុតនិងហាងលក់គ្រឿងទេសជួយសម្រួលដល់កិច្ចការផ្ទះបានមួយកម្រិត។ ការមានទីតាំងផ្ទះជួលងាយស្រួលរកផ្សារជួយឱ្យការទទួលភ្ញៀវមកលេងផ្ទះមានភាពងាយស្រួលក្នុងការធ្វើម្ហូប។ ការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃបានទាន់ចិត្តជួយឱ្យជីវិតរស់នៅមានភាពរលូននិងគ្មានការរអាក់រអួលឡើយ។ សហគមន៍ដែលមានផ្សារអនាម័យនៅជិតផ្ទះជួលជួយធានាបាននូវសុវត្ថិភាពចំណីអាហារសម្រាប់ក្រុមគ្រួសារ។ ការសម្រេចចិត្តជ្រើសរើសផ្ទះជួលដែលមានផ្សារនៅជិតគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់អ្នករៀបការថ្មីថ្មោង។ យើងមិនអាចព្យាករណ៍ដឹងមុនពីបញ្ហាសុខភាពឬគ្រោះថ្នាក់ជាយថាហេតុដែលអាចកើតមានឡើងនោះឡើយ។ ហើយវាក៏ជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀតផងដែរ។ ផ្លូវតភ្ជាប់ទៅកាន់មន្ទីរពេទ្យនិងសេវាសង្គ្រោះបន្ទាន់គឺជាកត្តាសំខាន់បំផុតដែលត្រូវគិតគូរជាចម្បង។ ការរស់នៅជិតគ្លីនិកឬមន្ទីរពេទ្យជួយឱ្យយើងអាចទៅជួបគ្រូពេទ្យបានទាន់ពេលវេលានៅពេលមានអាសន្ន។ ផ្ទះជួលដែលមានផ្លូវធំទូលាយនិងមិនសូវស្ទះចរាចរណ៍ជួយសម្រួលដល់ការធ្វើដំណើររបស់ឡានពេទ្យ។ ការមានឱសថស្ថានលក់ថ្នាំត្រឹមត្រូវតាមស្តង់ដារនៅជិតផ្ទះជួលជួយឱ្យយើងងាយស្រួលទិញថ្នាំព្យាបាលជំងឺ។ ការស្នាក់នៅជិតមន្ទីរពេទ្យបង្អែកឬមន្ទីរពេទ្យជាតិផ្តល់ភាពកក់ក្តៅចិត្តយ៉ាងខ្លាំងដល់អ្នកមានជំងឺរ៉ាំរ៉ៃ។ ការជ្រើសរើសផ្ទះជួលសម្រាប់មនុស្សចាស់ជរាត្រូវតែប្រាកដថាមានសេវាសុខាភិបាលនៅក្បែរនោះជានិច្ច។ ផ្លូវខ្វាត់ខ្វែងដែលងាយស្រួលចេញចូលជួយឱ្យការបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់មិនមានការយឺតយ៉ាវ។ សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតហេតុនេះទីតាំងផ្ទះជួលត្រូវតែគាំទ្រដល់ប្រព័ន្ធសុខាភិបាល។ ការមានមន្ទីរពេទ្យកុមារនៅជិតផ្ទះជួលគឺជាការផ្តល់ភាពងាយស្រួលដល់អាណាព្យាបាលដែលមានកូនតូចៗ។ យើងមានអារម្មណ៍មានសុវត្ថិភាពខ្ពស់នៅពេលដឹងថាមានគ្លីនិកបើកទ្វារបម្រើការម្ភៃបួនម៉ោងនៅជិតផ្ទះ។ ការរស់នៅក្នុងតំបន់ដែលមានគ្រូពេទ្យជំនាញៗរស់នៅជិតខាងជួយឱ្យយើងអាចប្រឹក្សាយោបល់បានលឿន។ ផ្ទះជួលដែលមានផ្លូវលំតូចចង្អៀតពេកអាចបង្កការលំបាកដល់ការជួយសង្គ្រោះនៅពេលមានគ្រោះអគ្គិភ័យឬជំងឺ។ ការពិនិត្យមើលចម្ងាយផ្លូវពីផ្ទះជួលទៅមន្ទីរពេទ្យដែលជិតបំផុតគឺជាកិច្ចការដែលមិនគួររំលងឡើយ។ សេវាកម្មសុខាភិបាលដែលមានគុណភាពខ្ពស់នៅក្បែរទីលំនៅជួយលើកកម្ពស់គុណភាពជីវិតរបស់អ្នកជួលផ្ទះ។ ការមានរថយន្តសង្គ្រោះបន្ទាន់ដែលអាចមកដល់ផ្ទះក្នុងរយៈពេលខ្លីជួយសង្គ្រោះជីវិតមនុស្សបានជាច្រើន។ ការរស់នៅជិតមណ្ឌលសុខភាពឃុំសង្កាត់ជួយឱ្យការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗមានភាពងាយស្រួល។ អ្នកជួលផ្ទះគ្រប់រូបគួរតែដឹងពីលេខទូរស័ព្ទសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យដែលស្ថិតនៅជិតផ្ទះរបស់ខ្លួន។ ការជ្រើសរើសផ្ទះជួលនៅក្នុងទីក្រុងធំៗតែងតែមានអត្ថប្រយោជន៍ដោយសារសម្បូរមន្ទីរពេទ្យទំនើបៗ។ ដងផ្លូវទៅកាន់មន្ទីរពេទ្យដែលគ្មានការកកស្ទះជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺធ្ងន់។ ការរស់នៅក្នុងបរិស្ថានដែលមានការយកចិត្តទុកដាក់លើអនាម័យនិងសុខភាពជួយកាត់បន្ថយការឆ្លងជំងឺ។ បន្ទប់ជួលដែលមានពន្លឺថ្ងៃនិងខ្យល់អាកាសចេញចូលល្អជួយការពារសុខភាពអ្នកស្នាក់នៅមិនឱ្យងាយឈឺ។ ការស្វែងរកផ្ទះជួលដែលមានទីតាំងភូមិសាស្ត្រល្អជួយឱ្យយើងរួចផុតពីក្តីបារម្ភលើបញ្ហាសុខភាពបន្ទាន់។ សហគមន៍ដែលមានការរៀបចំប្រព័ន្ធលូបង្ហូរទឹកបានល្អជួយកាត់បន្ថយការកកើតមូសខ្លានៅជិតផ្ទះជួល។ ការយកចិត្តទុកដាក់លើសុវត្ថិភាពសុខភាពក្នុងការរើសផ្ទះជួលបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះគ្រួសារ។ ក្រៅពីការបំពេញការងារនិងការសិក្សាដ៏មមាញឹកការសម្រាកលំហែកាយក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ ការធ្វើដំណើរទៅកាន់កន្លែងកម្សាន្តដូចជាសួនច្បារសាធារណៈជួយឱ្យអារម្មណ៍របស់យើងបានធូរស្រាល។ ផ្ទះជួលដែលនៅជិតហាងកាហ្វេស្អាតៗផ្តល់កន្លែងដ៏ល្អសម្រាប់ជួបជុំមិត្តភក្តិឬអង្គុយធ្វើការងារបន្ថែម។ ការមានកន្លែងហាត់ប្រាណនៅក្បែរផ្ទះជួលជួយជម្រុញឱ្យយើងមានការតាំងចិត្តខ្ពស់ក្នុងការថែរក្សារាងកាយ។ ការរស់នៅជិតរោងភាពយន្តជួយឱ្យយើងអាចទៅទស្សនាខ្សែភាពយន្តថ្មីៗបានយ៉ាងងាយស្រួលនៅចុងសប្តាហ៍។ សួនច្បារសាធារណៈដែលមានខ្យល់អាកាសបរិសុទ្ធជួយឱ្យយើងអាចរត់ហាត់ប្រាណនៅពេលព្រឹកព្រលឹមបាន។ ការជ្រើសរើសផ្ទះជួលនៅក្នុងតំបន់ដែលមានការកម្សាន្តសម្បូរបែបជួយធ្វើឱ្យជីវិតរស់នៅមិនមានភាពធុញទ្រាន់។ កន្លែងកម្សាន្តសម្រាប់កុមារនៅជិតផ្ទះជួលជួយឱ្យកូនៗមានកន្លែងរត់លេងនិងអភិវឌ្ឍខួរក្បាលបានល្អ។ ការរស់នៅក្នុងបរិស្ថានដែលមានសួនបៃតងជុំវិញជួយកាត់បន្ថយភាពតានតឹងនិងបង្កើនភាពស្រស់ស្រាយ។ លោកអ្នកអាចដើរលំហែរកាយនៅតាមមាត់ទន្លេបានយ៉ាងងាយស្រួលប្រសិនបើផ្ទះជួលស្ថិតក្នុងតំបន់នោះ។ ការមានមណ្ឌលកម្សាន្តនិងកន្លែងហាត់ប្រាណជិតផ្ទះជួយលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសហគមន៍។ ហាងកាហ្វេដែលមានសេវាអ៊ីនធឺណិតលឿននៅជិតផ្ទះជួលជាកន្លែងពេញនិយមសម្រាប់អ្នកធ្វើការពីចម្ងាយ។ ការរស់នៅជិតមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈជួយឱ្យយើងអាចចូលរួមកម្មវិធីផ្សេងៗបានយ៉ាងងាយស្រួល។ ផ្ទះជួលដែលមានទីធ្លាធំទូលាយសម្រាប់ធ្វើសកម្មភាពកីឡាផ្សេងៗតែងតែទទួលបានការចាប់អារម្មណ៍ខ្ពស់។ ការចំណាយពេលខ្លីក្នុងការធ្វើដំណើរទៅកន្លែងសម្រាកលំហែកាយជួយឱ្យយើងសន្សំថាមពលបានកាន់តែច្រើន។ តំបន់រស់នៅដែលមានភាពរស់រវើកនិងមានកន្លែងកម្សាន្តច្រើនជួយទាក់ទាញភ្ញៀវទេសចរនិងអ្នកជួលថ្មីៗ។ ការហាត់ប្រាណជាប្រចាំនៅក្លឹបហាត់ប្រាណក្បែរផ្ទះជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំជានិច្ច។ ការរស់នៅជិតបណ្ណាល័យសាធារណៈឬហាងសៀវភៅផ្តល់ឱកាសល្អសម្រាប់អ្នកដែលចូលចិត្តអាននិងស្រាវជ្រាវ។ ផ្ទះជួលដែលមានបរិយាកាសជុំវិញស្ងប់ស្ងាត់តែជិតកន្លែងកម្សាន្តគឺជាតុល្យភាពដ៏ល្អឥតខ្ចោះនៃជីវិត។ ការដើរទិញអីវ៉ាន់និងការកម្សាន្តនៅផ្សារទំនើបជិតផ្ទះជួយឱ្យថ្ងៃចុងសប្តាហ៍របស់អ្នកពោរពេញដោយស្នាមញញឹម។ ការមានកន្លែងជិះកង់ឬផ្លូវរត់ប្រណាំងដែលមានសុវត្ថិភាពជួយជម្រុញស្មារតីស្រឡាញ់សុខភាពរបស់អ្នករស់នៅ។ ការជ្រើសរើសទីតាំងផ្ទះជួលដែលឆ្លើយតបនឹងតម្រូវការកម្សាន្តជួយឱ្យយើងមានលំនឹងក្នុងឆាកជីវិត។ បរិស្ថានជុំវិញផ្ទះជួលដែលមានភាពស្រស់បំព្រងនិងមានកន្លែងកម្សាន្តជួយបង្កើតការចងចាំល្អៗក្នុងគ្រួសារ។ ការរស់នៅក្នុងទីក្រុងដែលសម្បូរទៅដោយកន្លែងលំហែកាយជួយឱ្យយុវជនមានឱកាសបង្កើតទំនាក់ទំនងសង្គម។ ការជ្រើសរើសបន្ទប់ស្នាក់នៅដែលមានផាសុកភាពនិងជិតកន្លែងហាត់ប្រាណបង្ហាញពីការស្រឡាញ់ខ្លួនឯង។ ការចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃផ្ទះជួលមុនពេលកក់ប្រាក់កក់គឺជាកិច្ចការដ៏ចាំបាច់បំផុត។ លោកអ្នកគួរតែជជែកពិភាក្សាជាមួយម្ចាស់ផ្ទះជួលឱ្យបានច្បាស់លាស់អំពីតម្លៃនិងសេវាកម្មផ្សេងៗ។ ការសាកសួរព័ត៌មានពីអ្នកជិតខាងជុំវិញផ្ទះជួលជួយឱ្យយើងដឹងពីសន្តិសុខនិងសុវត្ថិភាពក្នុងភូមិ។ ការជ្រើសរើសផ្ទះជួលដែលឆ្លើយតបនឹងលក្ខខណ្ឌទាំងអស់ខាងលើនឹងធ្វើឱ្យការរស់នៅរបស់លោកអ្នកពោរពេញដោយក្តីសុខនិងសុភមង្គលជានិរន្តរ៍។